ក្ដៅស៊ីរាក់ សំដៅដល់មនុស្សដែលមានចិត្តឆេវឆាវ ឆាប់ខឹង និយាយស្ដីមិនចេះលាក់លៀម ឬមានអាថ៌កំបាំង ។ ត្រជាក់ស៊ីជ្រៅ ជាមនុស្សដែលយើងមើលអាកប្បកិរិយាខាងក្រៅហាក់បីដូចជាមនុស្សល្អ តែចិត្តខាងក្នុងបង្កប់ដោយកលល្បិច។ ទង្វើដោយភ្លើងកំហឹងបានផលតិចជាងទង្វើដោយអារម្មណ៍ស្ងប់ ។ ក្ដៅស៊ីរាក់ គីជាម្ហូបអាហារដែលនៅក្តៅ គេហូបបានតិចៗ សើៗ លើមាត់ចាន គេមិនអាចលូកជ្រៅ បានទេ ព្រោះវានាំឲ្យរលាកមាត់។ ត្រជាក់ស៊ីជ្រៅ មានន័យថាម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅក៏បាន ព្រោះវាត្រជាក់មិននាំឲ្យរលាកមាត់ទេ ។ មនុស្សដែលមានអារម្មណ៍ឆាប់មួរម៉ៅក្តៅក្រហាយ គេហៅមនុស្សចិត្តស្រាល ។ រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅមនុស្សចិត្តធ្ងន់ ។ មនុស្សចិត្តត្រជាក់ បើទៅនិយាយកិច្ចការអ្វីនឹងអ្នកតូច អ្នកធំ ច្រើនបានសម្រេចផល ព្រោះគេ ចេះប្រើសម្ដីទន់ភ្លន់ សុភាពរាបសារគួរឲ្យអាណិត ។ ចំណែកត្រជាក់ស៊ីជ្រៅគឺសំដៅលើបុគ្គលលក្ខណៈមនុស្សមានសកម្មភាពល្អ ស្និទ្ធិស្នាលផ្អែមល្អែមទន់ភ្លន់រាក់ទាក់។ ប៉ុន្តែចិត្តគំនិតរបស់គេវិញ គឺប្រាសចាកអំពើល្អរបស់ខ្លួន ដែលបង្កប់ទៅដោយល្បិចកល១០០ជំពូកដូចជាផ្លែល្វា ដែលបង្ហាញល្អតែខាងក្រៅ តែខាងក្នុងពោពេញដោយភាពមិនស្អាត។ ជាមនុស្សប្រើយុទ្ធសាស្រ្តឬវិធីត្រជាក់ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងមានប្រសិទ្ធភាព ចុងក្រោយទទួលបានផលជាទីគាប់ចិត្ត ។ មានរឿងរ៉ាវធំៗខ្លះអាចដោះស្រាយបានដោយស្រួលតាមរយៈការជជែកទល់មុខគ្នាស្ងាត់ៗ នេះជាអ្វីដែល ហៅថា វិធីត្រជាក់ មនុស្សប្រភេទត្រជាក់នេះ បើធ្វើការអ្វី ទោះបីមានការខូចខាតបន្តិចបន្តួច គេចេះអត់ធ្មត់រួចបន្តធ្វើតទៅទៀតទាល់តែបានសម្រេចផលតាមបំណង ។ ម្យ៉ាងទៀត បើមានអ្នកធំ ឬចៅហ្វាយនាយស្ដីបន្ទោសឲ្យគេ គេចេះបន្ទន់ឥរិយាបថ បង្វែរស្ថានការណ៍ដោយអង្វរកទាល់តែគេទន់ចិត្តអាណិតអាសូរ យកទោសភ័យទាល់តែលែងបាន។ ចំណែកអ្នកមានចិត្តក្តៅវិញ បើគេនិយាយស្ដីទៅអ្នកណាម្នាក់ គេឆាប់មានប្រតិកម្មតបត ឫបង្កហេតុបណ្ដាលឲ្យមានរឿងឈ្លោះប្រកែកគ្នាភ្លាមៗ ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្តទេ បើមានការត្រូវទៅនិយាយពឹងពាក់ គេមិនសូវជួយយកអាសារទេ ។ ហេតុនេះ ចូលយើងទាំងអស់គ្នារៀនគ្រប់គ្រងចិត្តខ្លួនឯងឱ្យបានល្អ ដើម្បីធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សចិត្តធ្ងន់។ ដូចបានលើកឡើងហើយថា មនុស្សចិត្តធ្ងន់រមែងយល់កិច្ចការបានល្អ និងបានច្រើន ជាទីពេញចិត្តនៃមនុស្សទូទៅផងដែរ។